ទីផ្សារត្រីក្នុងស្រុក គឺជាបេះដូងដ៏សំខាន់នៃជីវិតប្រចាំថ្ងៃរបស់សហគមន៍នៅតាមតំបន់ផ្សេងៗដែលបានផ្តល់នូវភាពរស់រវើក និងក្ដីសង្ឃឹម។ វាជាកន្លែងដែលប្រជាជនបានមកជួបជុំគ្នា ដើម្បីទិញត្រី ឬលក់ត្រី និងបន្លែផ្សេងៗ ក្រោយពីការចេញទៅនេសាទរបស់នេសាទនៅពេលយប់។ នៅក្នុងទីផ្សារ គឺពោរពេញទៅដោយសកម្មភាព ការនិយាយស្តី និងសម្លេងសើចសប្បាយរបស់អ្នកលក់ និងអ្នកទិញ។ ក្លិនបន្លែស្រស់ៗ និងក្លិនគ្រឿងទេសបានលាយឡំគ្នា បង្កើតបានជាបទពិសោធន៍ដ៏ប្លែកមួយសម្រាប់អ្នកដែលបានចូលទៅទីនោះ។ ផ្សារត្រីមិនមែនគ្រាន់តែជាកន្លែងសម្រាប់ទិញលក់នោះទេ ប៉ុន្តែវាជាកន្លែងសម្រាប់មនុស្សមកជួបជុំគ្នា ដើម្បីផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ពីគ្នាទៅវិញទៅមក។ វាបានដើរតួនាទីជាចំណុចកណ្តាលនៃសហគមន៍ ដែលបានជួយពង្រឹងចំណងមិត្តភាពរបស់មនុស្សក្នុងតំបន់នោះឲ្យកាន់តែជិតស្និទ្ធ។ គ្រប់ទីកន្លែងដែលអ្នកបានដើរចូលទៅដល់គឺបានបង្ហាញអំពីភាពស្មោះត្រង់ និងការខិតខំប្រឹងប្រែងរបស់អ្នកលក់។ វាគឺជាកន្លែងដែលអ្នកអាចរកបាននូវត្រី និងអាហារសមុទ្រស្រស់ៗ ដែលត្រូវបានចាប់បាននៅពេលព្រលឹម។ ប្រពៃណីនៃការតថ្លៃ គឺជាផ្នែកដ៏សំខាន់មួយនៃវប្បធម៌ខ្មែរ ដែលបានឆ្លុះបញ្ចាំងពីការប្រាស្រ័យទាក់ទងដោយភាពស្និទ្ធស្នាលរវាងអ្នកលក់ និងអ្នកទិញ។ ការតថ្លៃមិនមែនជាការឈ្លោះគ្នាដើម្បីតម្លៃនោះទេ ប៉ុន្តែវាជាការប្រកបដោយភាពរីករាយ និងការគោរពគ្នាទៅវិញទៅមក។ វាគឺជាលក្ខណៈពិសេសមួយដែលបានធ្វើឲ្យទីផ្សារមានភាពអ៊ូអរ និងសប្បាយរីករាយ។ ហេតុផលចម្បងនៃការតថ្លៃ គឺដើម្បីស្វែងរកតម្លៃដ៏សមរម្យមួយដែលទាំងអ្នកលក់ និងអ្នកទិញអាចទទួលយកបាន។ វាក៏ជាការផ្តល់កិត្តិយសដល់អ្នកលក់ផងដែរ ដោយបានបង្ហាញពីចំណាប់អារម្មណ៍របស់យើងទៅលើទំនិញរបស់ពួកគេ។ ការតថ្លៃបានជួយបណ្តុះបណ្តាលនូវជំនាញក្នុងការទំនាក់ទំនងដល់មនុស្សម្នាក់ៗ។ វាគឺជាវិធីមួយដើម្បីបង្ហាញពីការគោរពទៅលើគុណតម្លៃនៃការងាររបស់ម្ចាស់ហាងនីមួយៗ។ ប្រពៃណីនេះបានជួយបង្កើតបានជាចំណងមិត្តភាពរវាងអ្នកលក់នឹងអ្នកទិញ ដែលបានជួយធ្វើឲ្យពួកគេក្លាយជាអ្នកស្គាល់គ្នាទៅវិញទៅមក។ វាក៏ជាទម្រង់មួយនៃភាពកំប្លែង និងការសើចសប្បាយផងដែរ ព្រោះអ្នកលក់តែងតែនិយាយថាពួកគេបានលក់ខាតហើយ។ អ្នកទិញក៏តែងតែលេងសើចថាពួកគេមិនមានលុយគ្រប់គ្រាន់នោះទេ។ ការលេងសើចបែបនេះ បានធ្វើឲ្យដំណើរការនៃការតថ្លៃមានភាពរំភើប និងរីករាយ។ វាបានធ្វើឱ្យការទិញទំនិញក្លាយជាបទពិសោធន៍ដ៏ពិសេសមួយ។ ការតថ្លៃគឺជាវិធីមួយដើម្បីរក្សាប្រពៃណីដ៏ល្អរបស់ខ្មែរតាំងពីបុរាណ។ ដើម្បីតថ្លៃបានល្អ អ្នកគួរតែចាប់ផ្តើមដោយការនិយាយស្តីយ៉ាងរួសរាយរាក់ទាក់ទៅកាន់អ្នកលក់ដើម្បីបង្កើតបរិយាកាសល្អ។ បន្ទាប់មក អ្នកគួរតែសួរតម្លៃទំនិញដោយសុភាពរាបសារមុនពេលចាប់ផ្តើមដំណើរការនៃការតថ្លៃ។ ការតថ្លៃគួរតែធ្វើឡើងក្នុងកម្រិតសមរម្យដែលមិនធ្វើឲ្យអ្នកលក់មានអារម្មណ៍អាក់អន់ចិត្ត។ អ្នកគួរតែផ្តល់តម្លៃដែលទាបជាងតម្លៃដើមបន្តិច ហើយត្រៀមខ្លួនដើម្បីសម្របសម្រួលជាមួយតម្លៃរបស់ពួកគេ។ ជាធម្មតាការតថ្លៃគឺល្អបំផុតសម្រាប់ទំនិញដែលមានតម្លៃថ្លៃដូចជា ត្រីធំៗជាដើម។ សម្រាប់ទំនិញតូចៗដែលមានតម្លៃថោក អ្នកមិនចាំបាច់តថ្លៃនោះទេ។ រាល់ការតថ្លៃដែលអ្នកបានធ្វើឡើង គួរតែបង្ហាញនូវការគោរពដល់អ្នកលក់។ អ្នកមិនគួរតថ្លៃដោយប្រើពាក្យសំដីគំរោះគំរើយនោះទេ។ ការតថ្លៃគឺជាសិល្បៈមួយដែលតម្រូវឲ្យមានភាពអត់ធ្មត់ និងការយល់ដឹងពីគ្នាទៅវិញទៅមក។ វាមិនមែនជាការទាមទារនោះទេ ប៉ុន្តែវាជាការចរចាដ៏សុភាពរាបសារ។ ការយល់ដឹងពីគុណភាពទំនិញក៏អាចជួយឱ្យអ្នកតថ្លៃបានល្អផងដែរ។ ប្រសិនបើអ្នកមិនអាចទទួលបានតម្លៃដែលអ្នកចង់បាននោះទេ អ្នកអាចដើរចេញដោយសុភាពរាបសារ។ អ្នកលក់នឹងហៅអ្នកត្រឡប់មកវិញ ប្រសិនបើពួកគេអាចផ្តល់តម្លៃឱ្យអ្នកបាន។ សរុបមក ការតថ្លៃគឺជាផ្នែកដ៏សំខាន់មួយនៃទីផ្សារខ្មែរដែលបានផ្តល់នូវភាពរីករាយយ៉ាងខ្លាំង។ វាជាបទពិសោធន៍ដ៏ល្អមួយដែលអ្នកត្រូវតែសាកល្បងនៅពេលដែលអ្នកទៅកាន់ទីផ្សារក្នុងស្រុក។